នៅក្នុងប្រទេសកម្ពុជាយើងការចូលបច្ច័យបុណ្យ គឺជាសកម្មភាពមួយដ៏សំខាន់ក្នុងប្រពៃណីព្រះពុទ្ធសាសនា ដែលបង្ហាញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។ ពិសេសបានជួយរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការធ្វើបុណ្យដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅ។ សម្រាប់ការចូលបច្ច័យបុណ្យមានច្រើនទម្រង់ ដែលអាស្រ័យលើលទ្ធភាព និងសទ្ធារបស់បុគ្គលម្នាក់ៗ។ ការចូលរួមបច្ច័យជាទឹកប្រាក់ គឺជាទម្រង់ទូទៅបំផុតដែលអាចចូលបានគ្រប់ជាន់ថ្នាក់ទាំងអស់។ សម្រាប់ថវិកាទាំងអស់ដែលបានមកត្រូវបានប្រើប្រាស់នូវការចំណាយផ្សេងៗក្នុងពិធីបុណ្យ។ ការចំណាយមានដូចជា ការរៀបចំពិធី កសាងវត្តអារាម ជួសជុលសំណង់សាសនា ឬឧបត្ថម្ភដល់ព្រះសង្ឃជាដើម។ បន្ថែមពីលើនេះទៀត ការចូលបច្ច័យជាទឹកប្រាក់នេះ មិនកំណត់ចំនួននោះទេ គឺអាស្រ័យលើសទ្ធាជ្រះថ្លារបស់សប្បុរសជន។ ចំណែកឯ ការចូលបុណ្យជាអង្ករ គឺជាបច្ច័យមួយដ៏សំខាន់ក្នុងការទ្រទ្រង់ជីវភាពព្រះសង្ឃ និងសម្រាប់រៀបចំអាហារក្នុងពិធីបុណ្យនានា។ ការចូលបច្ច័យជាអង្ករនេះ គឺដើម្បីធានាថាព្រះសង្ឃមានចង្ហាន់គ្រប់គ្រាន់ក្នុងការឆាន់ និងចែកអោយទៅអ្នកក្រខ្សត់បាន។ មិនត្រឹមតែប៉ុណ្ណោះក៏អាចរៀបចំភោជនាហារសម្រាប់ភ្ញៀវដែលចូលរួមក្នុងពិធីបុណ្យផងដែរ។ រីឯ ទៀនធូបក៏ជាសម្ភារៈសំខាន់មួយ ដែលមិនអាចខ្វះបានក្នុងពេលមានពិធីបុណ្យនានា។ ព្រោះទៀនតំណាងឱ្យពន្លឺនៃព្រះធម៌ និងធូបតំណាងឱ្យក្លិនក្រអូបនៃសីលធម៌។ ដូចនេះការចូលបច្ច័យជាទៀនធូប គឺដើម្បីបំភ្លឺ និងបូជាចំពោះព្រះរតនត្រ័យ ដែលមាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ នៅក្នុងពិធីបុណ្យ។ ពិសេសលើសនេះទៀតទឹកបរិសុទ្ធ ទឹកក្រូច និងទឹកផ្លែឈើ ក៏ជាភេសជ្ជៈដ៏សំខាន់ប្រើសម្រាប់ទទួលភ្ញៀវ និងប្រគេនព្រះសង្ឃក្នុងពិធីបុណ្យ។ ហើយការចូលបច្ច័យជាភេសជ្ជៈទាំងនេះ គឺដើម្បីកាន់តែផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ។ បូករួមជាមួយនិងការមានផាសុខភាពដល់អ្នកចូលរួម ក៏ដូចជាការបង្ហាញនូវការយកចិត្តទុកដាក់ និងការគោរពចំពោះព្រះសង្ឃ។ ថែមទាំងមានផ្លែឈើ និងនំចំណីផ្សេងៗដែលពុទ្ធបរិស័ទបានចូលជាបច្ច័យ ដើម្បីប្រើប្រាស់សម្រាប់រៀបចំថ្វាយបង្គំព្រះរតនត្រ័យ និងប្រគេនព្រះសង្ឃ។ ហើយនិងសម្រាប់បដិសណ្ឋារកិច្ចចំពោះភ្ញៀវផ្សេងៗ ដែលអញ្ជើញចូលរួមពិធីបុណ្យផងដែរ។ ការចូលបច្ច័យមិនថាជាផ្លែឈើក្ដី និងនំចំណីក្ដី ក៏ជាការបង្ហាញនូវសទ្ធាជ្រះថ្លាផងដែរ។ បន្ថែមជាមួយ នឹងការយកចិត្តទុកដាក់ក្នុងការរៀបចំពិធីបុណ្យអោយមានភាពឱឡារិក និងសមរម្យ។ រួមជាមួយនេះផងដែរផ្លែចេក គឺជាផ្លែឈើដែលពេញនិយមនិងសមស្របទៅនឹងពិធីគ្រប់ទម្រង់ពិសេសពិធីបុណ្យ។ មួយវិញទៀតការចូលជាសម្ភារៈប្រើប្រាស់ក្នុងពិធីបុណ្យ ក៏ជាបច្ច័យមួយទៀតដែលអាចចូលរួមបាន។ សម្ភារៈទាំងនោះអាចមានដូចជា ផ្កាភ្ញី បាយសី រានទេវតា ទង់ជ័យ ទង់ព្រលឹង ឬទង់សាសនា កម្រាល កៅអី តុ និងសម្ភារៈអនាម័យជាដើម។ យ៉ាងណាមិញ សំពត់ ស្បង់ ត្រៃចីវរ ក៏សំខាន់ដូចគ្នាសម្រាប់ប្រគេនព្រះសង្ឃដើម្បីទ្រទ្រង់ការគង់នៅ និងប្រតិបត្តិធម៌របស់ព្រះសង្ឃ។ ម្យ៉ាងទៀតក្រៅពីបច្ច័យជាវត្ថុ ឬថវិកា កម្លាំងកាយ និងកម្លាំងចិត្ត ក៏ជាការចូលរួមចំណែកដ៏មានតម្លៃដូចគ្នា។ ពេលមានពិធីបុណ្យ ត្រូវចេះការជួយការងារដូចជាការរៀបចំពិធី ការជួយរៀបចំម្ហូបអាហារ ការសម្អាតទីកន្លែង ឬការជួយដឹកជញ្ជូនសម្ភារៈផ្សេងៗ។ ទទ្ទឹមនឹងនេះត្រូវមានការជួយផ្សព្វផ្សាយដំណឹងបុណ្យទៅដល់ញាតិមិត្ត ឬអ្នកស្គាល់គ្នា ដើម្បីឱ្យពួកគេបានចូលរួមធ្វើបុណ្យផងដែរ។ ជាចុងបញ្ចប់រាល់គ្រប់បច្ច័យទាំងអស់ ទោះតិចក្ដីច្រើនក្ដី សុទ្ធសឹងតែមានតម្លៃ និងជាកុសលផលបុណ្យដ៏ថ្លៃថ្លា។